ការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ កំពុងជះឥទ្ធិពលជាវិជ្ជមានយ៉ាងខ្លាំងដល់ការផ្លាស់ប្តូររបៀបរស់នៅ និងវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។ កីឡានេះបាននាំមកនូវនិន្នាការហាត់ប្រាណបែបថ្មី ដែលប្លែកពីការហាត់ប្រាណធម្មតា ដែលធ្វើឱ្យយុវជនកម្ពុជាមានភាពរស់រវើក និងចូលចិត្តសាកល្បងអ្វីដែលថ្មី។ វាជួយជំរុញឱ្យមានការបង្កើតក្លឹបហាត់ប្រាណបែបទំនើបៗនៅក្នុងទីក្រុងភ្នំពេញ ដែលផ្ដល់ជម្រើសកាន់តែសម្បូរបែបសម្រាប់ការថែទាំសុខភាព។ ការរីកចម្រើននៃកីឡានេះ បានបង្កើតឱកាសការងារថ្មីៗសម្រាប់គ្រូបង្វឹក និងបុគ្គលិកជំនាញផ្នែកសុវត្ថិភាពកីឡាឡើងភ្នំនៅក្នុងស្រុក។ កីឡាឡើងភ្នំក្នុងសាល ជួយបណ្ដុះបណ្ដាលធនធានកីឡាករកម្ពុជាឱ្យមានបច្ចេកទេសត្រឹមត្រូវ ដើម្បីឈានទៅប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិនាពេលអនាគត។ វាជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនឱ្យកាន់តែមានភាពក្លាហាន ជម្នះឧបសគ្គ និងការដោះស្រាយបញ្ហាប្រឈមក្នុងជីវិត។ កីឡានេះជួយជំរុញវិស័យទេសចរណ៍ផ្សងព្រេងក្នុងស្រុក ព្រោះអ្នកដែលហាត់ក្នុងក្លឹប ច្រើនតែបន្តទៅលេងនៅតាមភ្នំធម្មជាតិពិតៗ។ វាបានលើកកម្ពស់កម្រិតនៃសុវត្ថិភាពកីឡាក្នុងប្រទេស តាមរយៈការនាំចូលនូវឧបករណ៍ និងស្ដង់ដារបច្ចេកទេសមកពីបរទេស។ ការកើនឡើងនៃប្រជាប្រិយភាពកីឡានេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីវិស័យឯកជនក្នុងការវិនិយោគលើវិស័យកីឡាបែបផ្សងព្រេងកាន់តែច្រើន។ ឥទ្ធិពលនៃកីឡាឡើងភ្នំបានជួយឱ្យសង្គមកម្ពុជាមើលឃើញពីសារៈសំខាន់នៃតុល្យភាពរវាងកម្លាំងកាយ និងភាពវៃឆ្លាតនៃបញ្ញា។ ការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ គឺជាជម្រើសដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មី ដែលចង់សាកល្បងសមត្ថភាពខ្លួនឯង។ មូលហេតុចម្បង គឺវាផ្ដល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកចាប់ផ្ដើមដំបូង ព្រោះមានការប្រើប្រាស់ខ្សែការពារ និងពូកទ្រាប់យ៉ាងក្រាស់។ ការលេងក្នុងក្លឹបអនុញ្ញាតឱ្យយើងអាចហាត់បានគ្រប់ពេលវេលា ដោយមិនបារម្ភពីបញ្ហាអាកាសធាតុដូចជា កម្ដៅថ្ងៃខ្លាំង ឬភ្លៀងធ្លាក់ឡើយ។ វាគឺជាលំហាត់ប្រាណដ៏អស្ចារ្យដែលជួយពង្រឹងកម្លាំងម្រាមដៃ ដើមដៃ និងសាច់ដុំខ្នងឱ្យមានភាពរឹងមាំខ្លាំងក្លា។ កីឡានេះជួយបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហា ព្រោះអ្នកហាត់ត្រូវគិតរកផ្លូវឡើងដែលសមស្របបំផុតដើម្បីទៅដល់គោលដៅ។ មូលហេតុមួយទៀត គឺវាជួយបង្កើនការផ្ដោតអារម្មណ៍បានយ៉ាងល្អ ដែលជាវិធីសាស្ត្រមួយក្នុងការកាត់បន្ថយភាពតានតឹងពីការងារ និងការសិក្សា។ ការលេងក្នុងក្លឹបផ្ដល់នូវកម្រិតពិបាកខុសៗគ្នា ចាប់ពីកម្រិតងាយស្រួលរហូតដល់កម្រិតអាជីព ដែលអនុញ្ញាតឱ្យយើងអភិវឌ្ឍខ្លួនជាជំហានៗ។ វាជួយពង្រឹងទំនុកចិត្តលើខ្លួនឯង និងជួយឱ្យយើងជម្នះភាពភ័យខ្លាចចំពោះទីខ្ពស់តាមរយៈការហ្វឹកហាត់ជាប្រចាំ។ ការលេងកីឡានេះក្នុងក្លឹបហាត់ប្រាណ គឺជាឱកាសដ៏ល្អក្នុងការបង្កើតមិត្តភាពថ្មីៗជាមួយមនុស្សដែលមានចំណូលចិត្តផ្សងព្រេងដូចគ្នា។ វាជួយឱ្យរាងកាយមានភាពបត់បែនបានល្អ និងមានតុល្យភាព ដែលជាជំនួយដល់សកម្មភាពប្រចាំថ្ងៃផ្សេងៗទៀត។ មនុស្សជាច្រើនជ្រើសរើសការឡើងភ្នំក្នុងសាល ព្រោះវាជាកីឡាដែលផ្ដល់ទាំងភាពសប្បាយរីករាយ និងការប្រកួតប្រជែងជាមួយសមត្ថភាពពិតរបស់ខ្លួនឯង។ ការយល់ដឹងអំពីប្រភេទផ្សេងៗនៃការឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់សម្រាប់អ្នកសិក្សា ដើម្បីជ្រើសរើសរបៀបហ្វឹកហាត់ដែលសមស្របនឹងកម្លាំង និងគោលដៅរបស់ខ្លួន។ ប្រភេទដំបូងគេគឺ ការឡើងបែបប៊ូលឌើរីង ដែលជាការឡើងនៅលើជញ្ជាំងទាបៗដោយមិនប្រើខ្សែការពារ ប៉ុន្តែមានពូកក្រាស់ៗសម្រាប់ទ្រាប់ពីខាងក្រោម។ ការឡើងបែបប៊ូលឌើរីងនេះ ផ្ដោតសំខាន់ទៅលើការប្រើកម្លាំងសន្ទុះ និងបច្ចេកទេសដោះស្រាយបញ្ហាក្នុងរយៈពេលខ្លី។ ប្រភេទទីពីរគឺ ការឡើងបែប ថបរ៉ូប ដែលខ្សែការពារត្រូវបានចងភ្ជាប់ទៅនឹងយុថ្ការនៅផ្នែកខាងលើបង្អស់នៃជញ្ជាំងរួចជាស្រេច។ ការឡើងបែប ថបរ៉ូប គឺជាជម្រើសដ៏សុវត្ថិភាពបំផុតសម្រាប់អ្នកចាប់ផ្ដើមដំបូង ព្រោះវាផ្ដល់នូវទំនុកចិត្តខ្ពស់ដោយមានអ្នកកាន់ខ្សែ ជួយទាញជានិច្ច។ ប្រភេទទីបីគឺ ការឡើងបែបនាំមុខ ដែលអ្នកឡើងត្រូវយកខ្សែតាមខ្លួន ហើយយកទៅដាក់តាមចំណុចការពារនីមួយៗនៅពេលកំពុងឡើងទៅលើ។ ការឡើងបែបនាំមុខនេះ ទាមទារឱ្យអ្នកហាត់មានបទពិសោធន៍ខ្ពស់ និងមានសមត្ថភាពគ្រប់គ្រងស្មារតីបានល្អបំផុត។ ក្រៅពីនេះ នៅតាមក្លឹបទំនើបៗក៏មានប្រភេទ ការឡើងដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យអ្នកឡើងម្នាក់ឯងបានយ៉ាងងាយស្រួលផងដែរ។ ម៉ាស៊ីនស្វ័យប្រវត្តិនេះ នឹងជួយសម្រួលដោយទាញអ្នកឡើងចុះមកក្រោមវិញដោយសន្សឹមៗ នៅពេលដែលអ្នករបូតដៃ ឬឡើងដល់គោលដៅ។ ឯប្រភេទ ការឡើងបែបល្បឿន គឺជាការប្រកួតប្រជែងឡើងទៅលើជញ្ជាំងដែលមានស្តង់ដារកំណត់ ដើម្បីកំណត់ថានរណាឡើងដល់ចំណុចខ្ពស់បំផុតក្នុងពេលលឿនជាងគេ។ ការឡើងបែបល្បឿននេះ ទាមទារនូវការចងចាំចលនា និងការសម្របសម្រួលរាងកាយឱ្យបានលឿនដូចផ្លេកបន្ទោរ។ នៅក្នុងក្លឹបហាត់ប្រាណខ្លះ ក៏មានជញ្ជាំងប្រភេទ ជញ្ជាំងមូនបត ដែលប្រើប្រាស់ភ្លើង អិល.អ៊ី.ឌី ដើម្បីកំណត់ផ្លូវឡើងតាមរយៈកម្មវិធីទូរស័ព្ទដៃ។ ជញ្ជាំងមូនបតនេះ ជួយឱ្យអ្នកឡើងអាចសាកល្បងផ្លូវឡើងដែលរៀបចំដោយអ្នកឡើងល្បីៗមកពីជុំវិញពិភពលោក។ ការជ្រើសរើសប្រភេទនៃការឡើងនីមួយៗ អាស្រ័យទៅលើកម្រិតនៃកម្លាំងម្រាមដៃ និងភាពស៊ាំនៃរាងកាយរបស់អ្នកហាត់។ ការហ្វឹកហាត់ចម្រុះគ្រប់ប្រភេទនៃការឡើងក្នុងសាល នឹងជួយឱ្យអ្នកក្លាយជាអ្នកឡើងភ្នំដែលមានសមត្ថភាពពេញលេញ។ មិនថាអ្នកជ្រើសរើសប្រភេទណានោះទេ សុវត្ថិភាព និងការគោរពតាមច្បាប់នៃក្លឹបហាត់ប្រាណ គឺជាអាទិភាពចម្បងជានិច្ច។ ការត្រៀមសម្ភារៈបច្ចេកទេសឱ្យបានត្រឹមត្រូវ គឺជាកត្តាចម្បងដែលធានាបាននូវសុវត្ថិភាព និងជួយឱ្យការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណប្រកបដោយភាពរីករាយ។ តួយ៉ាងដូចជា ស្បែកជើងឡើងភ្នំ គឺជាសម្ភារៈសំខាន់បំផុតដែលមានបាតកៅស៊ូស្អិតពិសេស ជួយឱ្យជើងអាចជាន់លើដុំថ្មតូចៗបានយ៉ាងជាប់ល្អ។ ខ្សែក្រវាត់សុវត្ថិភាព គឺជាឧបករណ៍សម្រាប់ពាក់ជាប់នឹងចង្កេះ និងភ្លៅ ដើម្បីភ្ជាប់ខ្លួនអ្នកទៅនឹងខ្សែការពារក្នុងករណីមានការធ្លាក់។ ម្សៅលាបដៃ គឺជាម្សៅម៉ាញ៉េស្យូមកាបូណាតដែលប្រើសម្រាប់លាបបាតដៃ ដើម្បីបំបាត់ជាតិញើស និងជួយឱ្យការចាប់កាន់ដុំថ្មបានណែន។ កាបូបដាក់ម្សៅលាបដៃ គឺជាកាបូបតូចមួយដែលចងភ្ជាប់នឹងចង្កេះ ដើម្បីឱ្យអ្នកអាចលាបម្សៅលើបាតដៃបានយ៉ាងងាយស្រួលក្នុងពេលកំពុងឡើង។ ឧបករណ៍សម្រួលខ្សែ គឺជាឧបករណ៍មេកានិចដែលប្រើដោយដៃគូនៅខាងក្រោម ដើម្បីគ្រប់គ្រងខ្សែ និងបញ្ឈប់ការធ្លាក់របស់អ្នកឡើង។ ខ្សែពួរឡើងភ្នំ ដែលមានភាពយឺតអាចជួយកាត់បន្ថយកម្លាំងទាញមកលើរាងកាយ នៅពេលដែលអ្នកឡើងមានការភ្លាត់ស្នៀតធ្លាក់ពីលើជញ្ជាំង។ ការ៉ាប៊ីន័រ គឺជាកងដែកដែលមានគន្លឹះបិទបើកសម្រាប់ភ្ជាប់ខ្សែពួរទៅនឹងខ្សែក្រវាត់សុវត្ថិភាព ឬឧបករណ៍ការពារផ្សេងៗ។ ខ្សែចងភ្ជាប់ ត្រូវបានប្រើប្រាស់សម្រាប់ការឡើងបែបនាំមុខ ដើម្បីបង្កើតជាចំណុចតភ្ជាប់ខ្សែពួរឱ្យមានសុវត្ថិភាព។ សម្លៀកបំពាក់កីឡាដែលយឺត និងមានខ្យល់ចេញចូលល្អ ជួយឱ្យរាងកាយអាចធ្វើចលនាបត់បែនបានគ្រប់ទិសទីដោយមិនទាក់ទើ។ សម្រាប់អ្នកដែលឡើងភ្នំខ្នាតធំក្នុងសាល មួកសុវត្ថិភាព ក៏អាចជាជម្រើសការពារក្បាលពីការប៉ះទង្គិចនឹងជញ្ជាំងផងដែរ។ ជក់សម្អាតដុំថ្ម ត្រូវបានប្រើសម្រាប់ដុសសម្អាតម្សៅលាបដៃ ដែលកកស្ទះលើដុំថ្ម ដើម្បីឱ្យការចាប់កាន់មានប្រសិទ្ធភាពឡើងវិញ។ បង់បិទរបួស ត្រូវបានប្រើសម្រាប់រុំការពារស្បែកម្រាមដៃ ឬសរសៃពួរពីការដាច់រលាត់ និងការរងរបួសផ្សេងៗ។ កាបូបស្ពាយសម្រាប់ដាក់សម្ភារៈឡើងភ្នំ ជួយឱ្យអ្នកអាចរៀបចំឧបករណ៍ទាំងអស់ឱ្យមានសណ្ដាប់ធ្នាប់ និងងាយស្រួលយកតាមខ្លួន។ ចុងក្រោយ ការត្រួតពិនិត្យគុណភាពសម្ភារៈទាំងអស់មុនពេលប្រើប្រាស់ គឺជាវិន័យមិនអាចខ្វះបាន ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុត។ ការរីកចម្រើននៃកីឡាឡើងភ្នំក្នុងសាលបានធ្វើឱ្យមានការបង្កើតក្លឹបហាត់ប្រាណសំខាន់ៗមួយចំនួននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។ ក្លឹប ភ្នំ ក្លាយមីង ជីម គឺជាទីតាំងដំបូងគេ និងល្បីល្បាញបំផុតដែលស្ថិតនៅក្នុងតំបន់ទួលទំពូង។ នៅទីនោះមានជញ្ជាំងឡើងភ្នំដែលមានកម្ពស់ខ្ពស់ និងផ្លូវឡើងជាច្រើនប្រភេទសម្រាប់ទាំងអ្នកចាប់ផ្ដើមដំបូង និងអ្នកអាជីព។ ក្លឹប ស៊ីបូ ក្លាយមីង ក៏ជាកន្លែងដ៏ពេញនិយមមួយទៀតដែលមានការរៀបចំដុំថ្ម និងផ្លូវឡើងបែបទំនើបៗគួរឱ្យទាក់ទាញ។ អេឡាប ហ្វ៊ីតណេស ក៏មានបំពាក់នូវជញ្ជាំងឡើងភ្នំបែបប៊ូលឌើរីង ដែលផ្ដោតលើការហ្វឹកហាត់កម្លាំង និងបច្ចេកទេស។ សម្រាប់អ្នកដែលចូលចិត្តការហាត់ប្រាណចម្រុះ ក្លឹប ដឹ ហ្វ៊ែកថឺរី ភ្នំពេញ ក៏ធ្លាប់មានទីធ្លាធំទូលាយសម្រាប់សកម្មភាពកីឡាផ្សងព្រេងនេះដែរ។ ក្លឹបទាំងនេះតែងតែមានគ្រូបង្វឹកជំនាញៗចាំផ្ដល់ការណែនាំពីរបៀបប្រើប្រាស់សម្ភារៈ និងបច្ចេកទេសឡើងដោយសុវត្ថិភាព។ ទីតាំងនីមួយៗត្រូវបានរៀបចំឡើងយ៉ាងមានសណ្ដាប់ធ្នាប់ ជាមួយនឹងប្រព័ន្ធការពារ និងពូកទ្រាប់ដែលមានស្ដង់ដារខ្ពស់។ ក្រៅពីរាជធានីភ្នំពេញ ក៏មានសណ្ឋាគារ ឬរីសតមួយចំនួននៅខេត្តកំពត ដែលបានបង្កើតជញ្ជាំងឡើងភ្នំខ្នាតតូចសម្រាប់ភ្ញៀវទេសចរផងដែរ។ ការទៅកម្សាន្តនៅក្លឹបទាំងនេះ មិនត្រឹមតែបានហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួបជុំមិត្តភក្តិដែលចូលចិត្តកីឡាដូចគ្នាផងដែរ។ ទីតាំងក្លឹបឡើងភ្នំក្នុងសាលទាំងអស់នេះ បានក្លាយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសមត្ថភាពយុវជនខ្មែរឱ្យកាន់តែខ្លាំងក្លា។ ការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ គឺជាសកម្មភាពមួយដែលមានភាពបត់បែនខ្ពស់ និងទាក់ទាញមនុស្សមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យខុសៗគ្នា។ ក្រុមយុវជន និងនិស្សិតសាកលវិទ្យាល័យ គឺជាវ័យដែលចូលចិត្តកីឡានេះខ្លាំងជាងគេ ដោយសារពួកគេមានកម្លាំងរាងកាយមាំមួន និងចូលចិត្តការប្រកួតប្រជែង។ កុមារតូចៗចាប់ពីអាយុ ៥ ឆ្នាំឡើងទៅ ក៏ត្រូវបានឪពុកម្តាយលើកទឹកចិត្តឱ្យរៀនឡើងភ្នំក្នុងសាល ដើម្បីពង្រឹងភាពក្លាហាន និងការលូតលាស់នៃរាងកាយ។ មនុស្សវ័យធ្វើការ ឬបុគ្គលិកការិយាល័យ ចូលចិត្តលេងកីឡានេះដើម្បីជួយកាត់បន្ថយភាពតានតឹង និងការនឿយហត់ពីការអង្គុយធ្វើការពេញមួយថ្ងៃ។ ចំពោះមនុស្សវ័យកណ្ដាល កីឡាឡើងភ្នំក្នុងសាលគឺជាជម្រើសដ៏ល្អក្នុងការរក្សាតុល្យភាពរាងកាយ និងពង្រឹងសាច់ដុំដែលចាប់ផ្តើមចុះខ្សោយ។ សូម្បីតែមនុស្សវ័យចំណាស់ដែលមានសុខភាពល្អ ក៏អាចចូលរួមលេងបានដែរ ព្រោះកម្រិតនៃការឡើងអាចតម្រូវទៅតាមលទ្ធភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។ ក្លឹបឡើងភ្នំក្នុងសាលភាគច្រើនបានរៀបចំផ្លូវឡើងសម្រាប់កុមារ ដែលមានដុំថ្មតូចៗងាយស្រួលចាប់កាន់ និងមានសុវត្ថិភាពខ្ពស់។ មនុស្សវ័យជំទង់ចូលចិត្តកីឡានេះ ព្រោះវាជាឱកាសក្នុងការជួបជុំមិត្តភក្តិ និងបង្កើតទំនាក់ទំនងសង្គមថ្មីៗក្នុងបរិយាកាសដ៏រស់រវើក។ សកម្មភាពនេះមិនប្រកាន់អាយុឡើយ ឱ្យតែបុគ្គលនោះមានឆន្ទៈចង់សាកល្បង និងជម្នះនូវភាពភ័យខ្លាចនៃកម្ពស់។ ភាពសម្បូរបែបនៃវ័យអ្នកលេង បានធ្វើឱ្យក្លឹបឡើងភ្នំក្លាយជាទីកន្លែងដែលពោរពេញដោយថាមពល និងការលើកទឹកចិត្តគ្នាទៅវិញទៅមក។ ការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ គឺជាសកម្មភាពដែលទាមទារនូវវិន័យ និងការអនុវត្តតាមលំដាប់លំដោយយ៉ាងម៉ត់ចត់ ដើម្បីធានានូវលទ្ធផលល្អ និងសុវត្ថិភាពខ្ពស់បំផុត។ ជំហានដំបូងបង្អស់ គឺការចុះឈ្មោះ និងការស្ដាប់ការណែនាំអំពីច្បាប់សុវត្ថិភាពទូទៅនៅក្នុងក្លឹបហាត់ប្រាណ។ អ្នកត្រូវជ្រើសរើសស្បែកជើងឡើងភ្នំដែលមានទំហំសមល្មម និងតឹងបន្តិច ដើម្បីឱ្យម្រាមជើងមានកម្លាំងក្នុងការជាន់លើដុំថ្ម។ សកម្មភាពបន្ទាប់គឺការកម្ដៅសាច់ដុំពេញរាងកាយ ជាពិសេសគឺម្រាមដៃ ស្មា និងខ្នង ដើម្បីការពារការរងរបួសសរសៃពួរ។ បន្ទាប់មក អ្នកត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ឱ្យបានត្រឹមត្រូវ និងរឹតបន្តឹងឱ្យជាប់ល្អនៅត្រង់ចង្កេះ។ អ្នកត្រូវរៀបចំកាបូបម្សៅលាបដៃឱ្យមានម្សៅគ្រប់គ្រាន់សម្រាប់លាបបាតដៃ ដើម្បីការពារការរអិលដោយសារញើស។ សកម្មភាពសំខាន់ គឺការពិនិត្យជាច្រើនដងជាមួយដៃគូកាន់ខ្សែរបស់អ្នក ដើម្បីធានាថាការចងចំណងខ្សែពួរបានត្រឹមត្រូវ។ អ្នកត្រូវកំណត់គោលដៅ និងជ្រើសរើសផ្លូវឡើងដែលសមស្របនឹងកម្រិតសមត្ថភាពរបស់អ្នកតាមរយៈពណ៌នៃដុំថ្ម។ ក្នុងពេលចាប់ផ្ដើមឡើង អ្នកត្រូវប្រើកម្លាំងជើងរុញខ្លួនទៅលើជាជាងការប្រើតែកម្លាំងដៃទាញតែម្យ៉ាង។ អ្នកត្រូវសម្លឹងរកមើលចំណុចជាន់ជើង និងចំណុចចាប់កាន់ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តបោះជំហានទៅមុខ។ សកម្មភាពដកដង្ហើមឱ្យបានទៀងទាត់ក្នុងពេលឡើង ជួយឱ្យសាច់ដុំទទួលបានអុកស៊ីសែនគ្រប់គ្រាន់ និងមិនឆាប់ហត់នឿយ។ នៅពេលជួបចំណុចពិបាក អ្នកត្រូវប្រើប្រាស់បច្ចេកទេសដោះស្រាយបញ្ហាដើម្បីរកវិធីរំកិលខ្លួនឱ្យមានតុល្យភាពបំផុត។ ការប្រើម្សៅលាបដៃបន្ថែមក្នុងពេលកំពុងឡើង ជួយឱ្យការចាប់កាន់ដុំថ្មបានណែន និងមានទំនុកចិត្ត។ ប្រសិនបើមានអារម្មណ៍ថាអស់កម្លាំង អ្នកអាចសុំឱ្យដៃគូខាងក្រោមទាញខ្សែឱ្យតឹងដើម្បីសម្រាកនៅកណ្ដាលជញ្ជាំង។ អ្នកត្រូវរក្សារាងកាយឱ្យនៅជិតនឹងជញ្ជាំងជានិច្ច ដើម្បីកាត់បន្ថយការប្រើកម្លាំងដៃហួសប្រមាណ។ សកម្មភាពសម្លឹងមើលទៅដល់ចំណុចកំពូល នឹងផ្ដល់កម្លាំងចិត្តឱ្យអ្នកខិតខំឡើងរហូតដល់គោលដៅចុងក្រោយ។ នៅពេលឡើងដល់ចំណុចកំពូល អ្នកត្រូវចាប់កាន់ចំណុចបញ្ចប់ដោយដៃទាំងពីរឱ្យមានលំនឹងមួយសន្ទុះ។ សកម្មភាពបន្ទាប់ គឺការផ្ដល់សញ្ញាទៅដៃគូខាងក្រោម ដើម្បីឱ្យគេរៀបចំសម្រួលខ្សែឱ្យអ្នកចុះមកវិញ។ ក្នុងពេលចុះ អ្នកត្រូវច្រានជើងចេញពីជញ្ជាំងបន្តិចម្ដងៗ និងរក្សារាងកាយឱ្យដូចជាកំពុងអង្គុយលើកៅអី។ នៅពេលជើងប៉ះដល់ដីដោយសុវត្ថិភាព អ្នកត្រូវដោះចំណងខ្សែពួរចេញពីខ្សែក្រវាត់សុវត្ថិភាពដោយការប្រុងប្រយ័ត្ន។ សកម្មភាពបន្ទាប់ គឺការសម្រាកផឹកទឹក និងការធ្វើលំហាត់ប្រាណបន្ធូរសាច់ដុំបន្ទាប់ពីការឡើងដ៏ហត់នឿយ។ អ្នកគួរពិភាក្សាជាមួយដៃគូអំពីចំណុចខ្លាំង និងចំណុចខ្សោយដែលបានជួបប្រទះក្នុងអំឡុងពេលឡើង។ អ្នកត្រូវត្រួតពិនិត្យ និងទុកដាក់សម្អាតឧបករណ៍ទាំងអស់ឱ្យមានសណ្ដាប់ធ្នាប់វិញក្រោយពេលប្រើប្រាស់។ ការងូតទឹក ឬការលាងសម្អាតដៃឱ្យបានស្អាតក្រោយពេលហាត់ ជួយការពារស្បែកពីការរលាកដោយសារម្សៅលាបដៃ។ ការបញ្ចប់សកម្មភាពដោយការកត់ត្រាការរីកចម្រើនរបស់អ្នក នឹងជួយឱ្យអ្នកកាន់តែខ្លាំងពូកែនៅថ្ងៃក្រោយ។ និន្នាការនៃការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងចំណោមប្រជាជនខ្មែរនាសម័យថ្មីនេះ។ ប្រជាជនខ្មែរនាពេលបច្ចុប្បន្នចាប់ផ្ដើមងាកមកចាប់អារម្មណ៍កីឡាឡើងភ្នំក្នុងសាលកាន់តែច្រើន ដើម្បីប្ដូរពីការហាត់ប្រាណបែបដដែលៗមកជាការកម្សាន្តបែបផ្សងព្រេងវិញ។ យុវជនខ្មែរបានចាត់ទុកកីឡានេះថាជាសកម្មភាពដ៏ស៊ីវិល័យ និងជាវិធីសាស្ត្រមួយដ៏ល្អក្នុងការបង្ហាញពីភាពខ្លាំងក្លានៃរាងកាយនៅលើបណ្ដាញសង្គម។ និន្នាការនៃការថែទាំសុខភាពផ្លូវចិត្តតាមរយៈការហាត់ប្រាណដែលផ្ដោតលើការផ្ដោតអារម្មណ៍ បានធ្វើឱ្យកីឡាឡើងភ្នំក្លាយជាជម្រើសដំបូងសម្រាប់បុគ្គលិកការិយាល័យ។ ការកើនឡើងនៃក្លឹបឡើងភ្នំស្ដង់ដារអន្តរជាតិក្នុងរាជធានីភ្នំពេញ បានជំរុញឱ្យមានការបង្កើតសហគមន៍អ្នកឡើងភ្នំជនជាតិខ្មែរដែលមានសាមគ្គីភាពខ្ពស់។ មាតាបិតាខ្មែរនាសម័យឌីជីថលនេះ បានផ្លាស់ប្តូរផ្នត់គំនិតដោយនាំកូនៗមកហាត់ឡើងភ្នំក្នុងសាល ដើម្បីកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដៃ និងបង្កើនភាពក្លាហាន។ កីឡានេះបានក្លាយជាចំណុចកណ្ដាលនៃការជួបជុំគ្នារវាងជនជាតិខ្មែរ និងជនបរទេស ដែលបង្កើតឱ្យមានការដោះដូរបច្ចេកទេស និងវប្បធម៌យ៉ាងជិតស្និទ្ធ។ ការចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងទៅកាន់តំបន់ភ្នំធម្មជាតិ បានជំរុញឱ្យប្រជាជនខ្មែរមកហ្វឹកហាត់ក្នុងក្លឹបជាមុន ដើម្បីបង្កើនជំនាញ និងសុវត្ថិភាព។ និន្នាការនៃការប្រើប្រាស់សម្ភារៈកីឡាឡើងភ្នំដែលមានម៉ាកសញ្ញាល្បីៗ ក៏កំពុងមានការកើនឡើងដែលបង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីគុណភាព និងសុវត្ថិភាព។ កីឡាឡើងភ្នំក្នុងសាលត្រូវបានគេមើលឃើញថាជាសកម្មភាពជួយពង្រឹងភាពជាអ្នកដឹកនាំ និងការតស៊ូ ដែលជាគុណសម្បត្តិដែលយុវជនខ្មែរជំនាន់ក្រោយចង់បាន។ ការរីកដុះដាលនៃកីឡានេះក្នុងប្រទេសកម្ពុជា បានសបញ្ជាក់ឱ្យឃើញពីការបើកចិត្តទូលាយរបស់ប្រជាជនខ្មែរចំពោះកីឡាដែលមានលក្ខណៈប្រឈម និងបច្ចេកទេសខ្ពស់។ ការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ ទោះបីជាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ប៉ុន្តែក៏អាចជួបប្រទះនូវបញ្ហា និងហានិភ័យមួយចំនួនដែលអ្នកលេងគួរប្រុងប្រយ័ត្ន។ បញ្ហាដែលជួបញឹកញាប់បំផុត គឺការរងរបួសសរសៃពួរម្រាមដៃ និងកដៃ ដោយសារការប្រើកម្លាំងទាញខ្លាំងហួសកម្រិតទៅលើដុំថ្មតូចៗ។ ការរលាក ឬដាច់រលាត់ស្បែកបាតដៃ និងចុងម្រាមដៃ អាចកើតមានឡើងដោយសារការកកិតខ្លាំងជាមួយផ្ទៃដុំថ្មដែលមានភាពគ្រើម។ បញ្ហាអស់កម្លាំងសាច់ដុំដៃភ្លាមៗ អាចធ្វើឱ្យអ្នកឡើងបាត់បង់សមត្ថភាពចាប់កាន់ និងងាយនឹងធ្លាក់ពីលើជញ្ជាំង។ ការធ្លាក់ខុសបច្ចេកទេស ទោះបីជាមានពូកទ្រាប់ ឬខ្សែការពារ ក៏អាចបណ្ដាលឱ្យគ្រេចថ្លោះកជើង ឬប៉ះទង្គិចដល់រាងកាយបានដែរ។ បញ្ហាបច្ចេកទេសដែលកើតចេញពីការធ្វេសប្រហែស ដូចជាការចងចំណងខ្សែពួរមិនបានត្រឹមត្រូវ ឬការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស។ ការប្រើប្រាស់ម្សៅលាបបាតដៃច្រើនហួសប្រមាណ អាចបង្កឱ្យមានបញ្ហាដល់ប្រព័ន្ធដកដង្ហើមសម្រាប់អ្នកដែលមានប្រតិកម្ម ឬអាឡែស៊ីជាមួយម្សៅ។ បញ្ហាសាច់ដុំរមួលក្រពើអាចកើតមានឡើង ប្រសិនបើអ្នកលេងមិនបានបរិភោគទឹកឱ្យបានគ្រប់គ្រាន់ ឬខ្វះការកម្ដៅសាច់ដុំមុនពេលឡើង។ ការប៉ះទង្គិចគ្នាជាមួយអ្នកឡើងដទៃទៀត អាចកើតមានឡើងប្រសិនបើអ្នកមិនបានពិនិត្យមើលគន្លងផ្លូវឡើងឱ្យបានច្បាស់លាស់មុនពេលចាប់ផ្ដើម។ បញ្ហាផ្លូវចិត្តដូចជាការភ័យខ្លាចកម្ពស់ខ្លាំង ឬការបាត់បង់ការផ្ដោតអារម្មណ៍ អាចធ្វើឱ្យអ្នកឡើងមានអាការៈញ័រដៃជើង និងមិនអាចបន្តការឡើងទៅមុខទៀតបាន។ ជាចុងក្រោយ គឺបញ្ហារិចរិលនៃសម្ភារៈប្រើប្រាស់ដែលហួសកាលកំណត់ ដែលអាចបង្កជាហានិភ័យប្រសិនបើមិនមានការត្រួតពិនិត្យឱ្យបានទៀងទាត់។ ការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ គឺជាសកម្មភាពកីឡាបែបផ្សងព្រេងដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសារកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ វាបានផ្ដល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ និងស្មារតី។ កីឡាឡើងភ្នំក្នុងសាលជួយពង្រឹងកម្លាំងសាច់ដុំស្ទើរតែគ្រប់ផ្នែកនៃរាងកាយ ចាប់ពីម្រាមដៃ រហូតដល់សាច់ដុំជើង។ វាជាលំហាត់ប្រាណដ៏ល្អបំផុតសម្រាប់ពង្រឹងសាច់ដុំស្នូល ដែលជួយឱ្យរាងកាយមានលំនឹង និងភាពរឹងមាំ។ ការឡើងភ្នំជួយបង្កើនភាពបត់បែននៃរាងកាយ និងសន្លាក់ ដែលធ្វើឱ្យអ្នកមានចលនារហ័សរហួនជាងមុន។ វាជួយដុតបំផ្លាញកាឡូរីក្នុងកម្រិតខ្ពស់ ដែលជាជំនួយដ៏ប្រសើរសម្រាប់ការសម្រកទម្ងន់ និងរក្សារាងឱ្យស្រស់ស្អាត។ កីឡានេះជួយបង្កើនសមត្ថភាពស៊ូទ្រាំនៃប្រព័ន្ធសរសៃឈាមបេះដូង និងសួត តាមរយៈការធ្វើចលនាបន្តបន្ទាប់។ សារៈសំខាន់ផ្នែកស្មារតី គឺវាជួយបង្កើនការផ្ដោតអារម្មណ៍បានយ៉ាងល្អ ព្រោះអ្នកត្រូវផ្ដោតលើរាល់ជំហានដែលត្រូវបោះទៅមុខ។ វាបណ្ដុះបណ្ដាលជំនាញដោះស្រាយបញ្ហា ដោយសារអ្នកត្រូវគិតរកវិធីសាស្ត្រឡើងទៅលើឱ្យមានប្រសិទ្ធភាពបំផុត។ កីឡាឡើងភ្នំជួយកាត់បន្ថយភាពតានតឹង និងសម្ពាធផ្លូវចិត្តបានយ៉ាងច្រើន បន្ទាប់ពីការងារ ឬការសិក្សាដ៏មមាញឹក។ វាជួយបង្កើតទំនុកចិត្តលើខ្លួនឯង នៅពេលដែលអ្នកអាចជម្នះឧបសគ្គ និងឡើងទៅដល់ចំណុចកំពូលនៃជញ្ជាំង។ ការហាត់ក្នុងក្លឹបផ្ដល់នូវបរិយាកាសសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកជម្នះភាពភ័យខ្លាចចំពោះទីខ្ពស់បានជាលំដាប់។ វាជួយពង្រឹងកម្លាំងនៃការចាប់កាន់ ដែលមានប្រយោជន៍ខ្លាំងសម្រាប់សកម្មភាពប្រចាំថ្ងៃផ្សេងៗ។ កីឡានេះផ្ដល់ឱកាសក្នុងការបង្កើតទំនាក់ទំនងសង្គម និងមិត្តភាពថ្មីៗជាមួយអ្នកដែលមានចំណូលចិត្តដូចគ្នា។ វាបង្រៀនឱ្យយើងមានភាពអត់ធ្មត់ និងមិនបោះបង់ចោលនូវគោលដៅ ទោះបីជាត្រូវបរាជ័យជាច្រើនដងក៏ដោយ។ ការឡើងភ្នំក្នុងសាលជួយឱ្យយើងយល់ដឹងពីបច្ចេកទេសសុវត្ថិភាព និងការប្រើប្រាស់ឧបករណ៍ការពារបានត្រឹមត្រូវ។ វាក៏ជួយបង្កើនសមត្ថភាពសម្របសម្រួលរវាងភ្នែក ដៃ និងជើង ឱ្យមានភាពស៊ីចង្វាក់គ្នាបានយ៉ាងល្អបំផុត។ កីឡានេះផ្ដល់នូវភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ស្រាយ ដែលខុសប្លែកពីការហាត់ប្រាណបែបដដែលៗ។ វាជួយឱ្យយើងមានវិន័យលើខ្លួនឯង និងរៀនពីរបៀបផ្ដល់ទំនុកចិត្តដល់អ្នកដទៃ ក្នុងករណីធ្វើជាអ្នកកាន់ខ្សែការពារ។ ការឡើងភ្នំជួយពង្រឹងសុខភាពឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺសន្លាក់ផ្សេងៗ ប្រសិនបើហាត់បានត្រឹមត្រូវ។ វាជាសកម្មភាពដែលអាចលេងបានពេញមួយឆ្នាំ ដោយមិនរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុខាងក្រៅឡើយ។ កីឡាឡើងភ្នំក្នុងសាល គឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់សុខុមាលភាពពេញមួយជីវិត។ សរុបសេចក្ដីមក ការលេងកីឡាឡើងភ្នំនៅក្នុងក្លឹបហាត់ប្រាណ គឺជាការរួមបញ្ចូលគ្នាយ៉ាងវិសេសវិសាលរវាង កម្លាំងកាយ និងថាមពលបញ្ញា។ វាផ្តល់នូវអត្ថប្រយោជន៍លើសពីការហាត់ប្រាណធម្មតា ដោយជួយកសាងទាំងភាពរឹងមាំនៃរាងកាយ ភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា និងភាពក្លាហានក្នុងចិត្ត។ នៅក្នុងបរិបទប្រទេសកម្ពុជា កីឡានេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបណ្ដុះបណ្ដាលសមត្ថភាពយុវជនឱ្យមានភាពតស៊ូ និងការជឿជាក់លើខ្លួនឯង ដើម្បីសម្រេចបាននូវជោគជ័យក្នុងជីវិត។